កៅអីឫស្សី គឺជាផលិតផលសិប្បកម្មបែបបុរាណដែលមានភាពសាមញ្ញ និងធន់ស្វិត។ វាត្រូវបានផលិតពីឫស្សីធម្មជាតិដែលមាននៅក្នុងភូមិ ឬតាមព្រៃ វាក៏ជាការងារមួយសម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនតាមជនបទ។ ដំបូង ត្រូវជ្រើសរើសឫស្សី ដែលមិនចាស់ពេក គឺល្មមអាចនឹងធ្វើបាន ជៀសវាងឫស្សីខ្ចីពេក ព្រោះវាងាយនិងបែក។ បន្ទាប់មក ត្រូវកាប់ឫស្សី ហើយសម្អាតសំបកខាងក្រៅដែលមានពណ៌បៃតងចេញ ដោយត្រូវកោសវាចេញដើម្បីទទួលបានសាច់ឫស្សីស្អាត ។ បន្ទាប់ពីសម្អាតរួច ឫស្សីត្រូវបានដាក់ហាលឲ្យស្ងួតក្រោមពន្លឺថ្ងៃរយៈពេលពីរ ឬបីថ្ងៃ។ ការហាលអោយស្ងួតនេះជួយមិនអោយមានសំណើមក្នុងឫស្សី ដើម្បីបង្កើនភាពរឹង និងការពារភាពពុកផុយ។ បន្ទាប់មក គេកាត់ឫស្សីជាបំណែកៗ តាមប្រវែងនិងរូបរាងដែលត្រូវការសម្រាប់ធ្វើជាផ្នែកនៃកៅអីនីមួយៗ។ បំណែកធំៗត្រូវបានបម្រុងសម្រាប់ធ្វើជាជើងនិងគ្រោងកៅអី។ បំណែកស្ដើងៗត្រូវបានយកទៅជ្រៀកជាសរសៃតូចៗសម្រាប់ត្បាញធ្វើជាកៅអី។ ចំពោះសរសៃតូចៗទាំងនេះត្រូវបានជ្រៀកដោយប្រុងប្រយ័ត្ន ហើយត្រូវមានទំហំស្មើៗគ្នា។ ដើម្បីឲ្យងាយស្រួលត្បាញ សរសៃឫស្សីតូចៗនោះ ត្រូវបានគេជ្រលក់ទឹក កុំយូរពេក ដើម្បីឲ្យទន់ជាមុន។ សម្រាប់ជើងកៅអីត្រូវបានកាត់ជាដុំៗស្មើគ្នា នឹងប្រវែងដែលបានកំណត់។ ផ្នែកទាំងអស់នៃឫស្សីត្រូវបានសម្អាត និងខាត់ឲ្យរលោង ដើម្បីជៀសវាងការចាក់ដៃជាដើម។ គ្រោងរបស់កៅអីត្រូវបានចងដោយខ្សែឫស្សី ឬ ខ្សែលីឡុង ដើម្បីទទួលបានភាពរឹងមាំ។ បន្ទាប់ពីគ្រោងរឹងហើយ គេចាប់ផ្តើមត្បាញផ្នែកអង្គុយ ការត្បាញចាប់ផ្តើមពីកណ្តាលហើយទៅជុំវិញ ដោយការចាក់ឆ្លាស់គ្នាទៅមក នៃសរសៃឬស្សី។ រាល់សរសៃត្រូវបានចាក់ឲ្យតឹង ពេលខ្លះគេប្រើសរសៃឬស្សីពណ៌ ដែលបានពីការជ្រលក់ពណ៌ ដើម្បីចាក់បន្ថែមអោយមានសោភ័ណភាព។ បន្ទាប់ពីត្បាញរួចហើយ កៅអីត្រូវបានទុកឲ្យស្ងួតម្តងទៀត ក្នុងរយៈពេលមួយថ្ងៃដើម្បីឲ្យគ្រឿងទាំងមូលស្អិតល្អ។ គេលាបប្រេង ឬថ្នាំពណ៌ដើម្បីឲ្យកៅអីរលោង និងមានសំណើមតិច ដើម្បីការពារសត្វល្អិតបំផ្លាញ។ ម្យ៉ាងវិញទៀត គេចូលចិត្តទុកវាឲ្យមានពណ៌ និងរូបរាងធម្មជាតិ ដោយគ្មានការលាបអ្វីឡើយ។ កៅអីដែលរួចរាល់ត្រូវបានដាក់ក្នុងទីធ្លាបន្ទប់ដើម្បីការពារពន្លឺខ្លាំង។ វាមានទំងន់ស្រាលងាយដឹកជញ្ជូន ដែលកៅអីឫស្សីត្រូវបានគេដាក់លក់ជាប់គ្នាជាមួយគ្រឿងឫស្សីផ្សេងទៀត។ អ្នកទិញភាគច្រើនគឺយកទៅប្រើនៅក្នុងផ្ទះ នៅភោជនីយដ្ឋាន ឬកន្លែងសម្រាប់អង្គុយនានា។ បច្ចុប្បន្ន កៅអីឫស្សីត្រូវបានច្នៃប្រឌិតអោយមានការរចនាម៉ូដទាន់សម័យបន្ថែមទៀត។ ដោយសារតែវាធ្វើពីឫស្សីធម្មជាតិ វាជាផលិតផលដែលមិនបង្កការបំពុល ឬមានសារធាតុពុលនោះទេ។ ដូចនេះ វាជាការផលិតបែបបរិស្ថាន អញ្ចឹងហ់ើយវាមានផលប៉ះពាល់តិចតួចផងដែរទៅលើធម្មជាតិ។ ក្នុងការធ្វើកៅអីពីឫស្សីនេះ ជួយអភិរក្សជំនាញដែលបន្សល់ពីបុរាណ និងបន្តមរតកវប្បធម៌ផងដែរ។ វាក៏ជាមុខរបរមួយប្រភេទ ព្រោះការផលិតកៅអីឫស្សីជួយឲ្យគ្រួសារមានចំណូលបន្ថែម។ នៅតាមភូមិមួយចំនួន ការធ្វើកៅអីឫស្សី គឺអាចជាសកម្មភាពរួម ឬហៅថា ការងារសហគមន៍រួម។ ជាពិសេសក៏មានអង្គការមួយចំនួន បានលើកស្ទួយការធ្វើកៅអីឫស្សី ឬសិប្បកម្មខ្មែរផ្សេងៗ ក្នុងគោលបំណងជួយសេដ្ឋកិច្ចនៅតំបន់ជនបទ។ ដែលនមនុស្សចាស់បង្រៀនក្មេងៗពីវិធីកាត់ឫស្សី ត្បាញ និងចងគ្រោង។ ការបង្រៀនបែបនេះជួយធ្វើឲ្យក្មេងជំនាន់ក្រោយៗ ស្គាល់គុណតម្លៃនៃសិប្បកម្មខ្មែរ ដែលត្រូវចូលរួមអភិរក្ស ។ មិនតែប៉ុណ្ណោះ នៅតាមសាលាខ្លះ ក៏មានការបង្រៀនពីបច្ចេកទេសក្នងការធ្វើកៅអីឫស្សីផងដែរ។ ជាពិសេសទៅទៀតនោះ កៅអីដែលធ្វើដោយដៃត្រូវបានដាក់បង្ហាញនៅក្នុងការពិព័រណ៍គ្រឿងសង្ហារឹម និងវិចិត្រសិល្បៈជាច្រើន។ កៅអីដែលមានរចនាបថពិសេស ដែលប្រើសម្រាប់តាំងពិព័រណ៍អាចមានតម្លៃខ្ពស់។ នៅក្នុងវិស័យទេសចរណ៍ ការធ្វើកៅអីឫស្សីដោយដៃ ក៏អាចជាផ្នែកមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវបរទេសដែលមកទស្សនាផងដែរ។ ភ្ញៀវទេសចរណ៍ក៏អាចសាកល្បងក្នុងការត្បាញដោយខ្លួនឯងបានផងដែរ ដែលនៅក្រោមការណែនាំពីអ្នកជំនាញ។ ដើម្បីរក្សាកៅអីឫស្សីឲ្យនៅប្រើបានយូរ គួរកុំដាក់នៅកន្លែងដែលមានសំណើមខ្លាំង ដូចជាហាលភ្លៀង ឬក្រោមពន្លឺថ្ងៃខ្លាំងពេក។ ប្រសិនបើកៅអីឫស្សីបែក ឬរងការខូចខាត អ្នកអាចជួសជុលវាបានដោយប្រើសរសៃឫស្សីថ្មីឬកែប្រែចំណុចដែលខូចៗ។ កៅអីឫស្សីមួយអាចប្រើបានជាយូររយៈពេលពី ៥ ដល់ ១០ ឆ្នាំ ប្រសិនបើមានការថែទាំបានល្អ។ កៅអីឫស្សី គឺជាស្នាដៃមួយដែលបង្ហាញពីភាពសាមញ្ញ រចនាបថ និងភាពយូរអង្វែង ។ ដោយសារតែការច្នៃពីរបស់ធម្មជាតិ សិល្បៈនៃការធ្វើកៅអីឫស្សី គឺជាស្នាដៃមួយក្នុងវប្បធម៌ខ្មែរ ដែលគួរឱ្យអភិរក្សជារៀងរហូត។